ក្នុងប្រទេសកម្ពុជាមានការគោរពលក្ខណៈជាឋានានុក្រម ហើយមានការជម្រាបសួរទៅតាម អាយុ និងមុខតំណែង។ អ្នកដែលមាន ឋានៈខ្ពង់ខ្ពស់ ឬតួនាទីខ្ពស់ និង អាយុច្រើន ត្រូវទទួលបានការគោរពយ៉ាងខ្ជាប់ខ្ជួន។ ការគោរព អាចជាការជម្រាបសួរ ការឱនលំទោន ឫជាការប្រើពាក្យសម្ដីគួរសមទៅតាមឋានៈជាដើម។ ការជម្រាបសួរថ្នាក់ដឹកនាំតម្រូវឱ្យចាំបាច់ប្រើប្រាស់កាយវិការ សំពះ ដោយអាចប្រើទាំងជម្រាបសួរនិងជម្រាបលា។ របៀបនៃការសំពះគឺមានច្រើនទៅតាមឋានៈនិងទៅតាមតួនាទី។ សម្រាប់ព្រះមហាក្សត្រ ត្រូវក្រាប ឬឱនក្បាល និងសំពះត្រឹមចិញ្ចើម។ សម្រាប់មន្រ្តីរាជការ មេដឹកនាំ និងថ្នាក់លើ ឬមនុស្សចាស់ជាង សំពះត្រឹមចុងច្រមុះ។ ចំពោះអាកប្បកិរិយាវិញ ត្រូវក្រោកឈរ ពេលជម្រាបសួរមន្រ្តីរាជការ ឫមេដឹកនាំ។ ការនិយាយស្ដី ត្រូវប្រើពាក្យសុភាព ដូចជា "លោក" "លោកស្រី" ពេលនិយាយជាមួយមន្រ្តីដែលមានវ័យចាស់ជាង។ ពេលនិយាយជាមួយរដ្ឋមន្ត្រីយើងអាចប្រើពាក្យ "ឯកឧត្តម" បើនិយាយជាមួយមន្រ្តីជាន់ខ្ពស់ ឬព្រះរាជវង្សយើងអាចប្រើពាក្យ "សម្តេច"។ ការជម្រាបសួរ ត្រូវសំពះមុននិយាយ ហើយត្រូវនិយាយស្រាលៗ និងសុភាព។ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងមិនគួរជម្រាបសួរឮៗ ឬអោយរំខាននោះទេ។ ត្រូវប្រើពាក្យ ពេញលេញទៅតាមឋានន្តរស័ក្តិ ដូចជា សម្តេចមហាបវរធិបតី ឫ អគ្គសេនាបតី។ ការស្វាគមន៍ជាការបង្ហាញអំពីការគោរព និងការផ្តល់កិត្តិយសដល់មន្ត្រីថ្នាក់លើដែលអញ្ជើញមកពិភាក្សាការងារ ឬចូលរួមកម្មវិធីណាមួយ។ វាជារបៀបមួយដែលបង្ហាញអំពីសុជីវធម៌ និងការអោយតម្លៃដ៏ខ្ពង់ខ្ពស់ទៅកាន់បុគ្គលដែលមានឋានានុក្រម និងស្ថាប័នខ្ពស់។ សូមគោរពជម្រាបសួរទៅដល់ឯកឧត្តម និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញមកដល់ ជាឃ្លាសម្រាប់ស្វាគមន៍។ លើសពីនេះទៀត ក៏អាចនិយាយថា "យើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលស្វាគមន៍ ឯកឧត្តម និងលោកជំទាវ"។ ក្នុងកិច្ចអញ្ជើញ យើងត្រូវនិយាយថា សូមអញ្ជើញឯកឧត្តម និងលោកជំទាវឡើងមកធ្វើបទបង្ហាញ ឬអនុសាសន៍។ យើងត្រូវជៀសវាងការប្រើប្រាស់សម្លេងខ្លាំងៗពេលនិយាយ ឬនិយាយដោយគ្មានក្រមសីលធម៌ និងគ្មានការគោរព។ ការជម្រាបសួរថ្នាក់ដឹកនាំតម្រូវឱ្យយើងប្រើប្រាស់កាយវិការ សំពះ គឺជាចាំបាច់អាចប្រើទាំងជម្រាបសួរនិងជម្រាបលា។ ការស្វាគមន៍ដែលសំខាន់មួយទៀត គឺការបង្ហាញអាកប្បកិរិយាដែលសមរម្យ ដោយឱនក្បាលដោយគោរព។ ចំណែកអាកប្បកិរិយាវិញ ត្រូវក្រោកឈរ ក្នុងពេលជម្រាបសួរទៅកាន់មន្រ្តីរាជការ ឫមេដឹកនាំកំពូល។ ក្នុងនោះក៏មានភ្ជាប់នឹងការសំពះហើយឱនលំទោនបន្តិចដែរ ដើម្បីជាការបង្ហាញពីសេចក្តីគោរព។ យើងត្រូវឱនខ្លួនបន្តិច ពេលនិយាយ ឬពេលប្រគល់អំណោយ ឬពេលទទួលរបស់ផ្សេងៗ។ យើងក៏មិនត្រូវអង្គុយខ្ពស់ជាងថ្នាក់លើ និងមិនត្រូវដើរឆ្លងកាត់មុខឯកឧត្តម ឬលោកជំទាវនោះទេ។ មុនពេលថតរូបត្រូវថតដោយសុំការអនុញ្ញាតពី ឯកឧត្តម និងលោកជំទាវ។ ពេលចាកចេញ ឬបញ្ចប់កម្មវិធីត្រូវនិយាយថា សូមឱ្យឯកឧត្តម និង លោកជំទាវ ធ្វើដំណើរប្រកបដោយសុវត្ថិភាព រួចបន្តសំពះ ព្រមទាំងឱនលំទោន។